វត្តអារាមមិនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏ពិសិដ្ឋប៉ុណ្ណោះទេ តែជា មជ្ឈមណ្ឌលជីវិតសហគមន៍ ដ៏សំខាន់ និងមានឥទ្ធិពលជ្រាលជ្រៅទៅលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរ តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ វត្តដើរតួជាសសរទ្រូងដ៏រឹងមាំ ដែលទ្រទ្រង់ទាំងផ្នែកជំនឿ សង្គម ការអប់រំ និងវប្បធម៌ជាតិ។ វត្តជាកន្លែងប្រារព្ធពិធីសាសនាដ៏ឱឡារិក ហើយផ្សព្វផ្សាយព្រះធម៌ របស់ព្រះសម្មាសម្ពុទ្ធទៅកាន់ពុទ្ធបរិស័ទ និងសាធារណជនទូទៅ។ ព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានា មានភារកិច្ចដ៏សំខាន់ក្នុងការ សំដែងធម៌ទេសនា ប្រចាំថ្ងៃសីល ថ្ងៃបុណ្យទាននានា។ លើសពីនេះ មានឱកាសដ៏ល្អជាច្រើនសម្រាប់ពុទ្ធសាសនិក ដើម្បីពង្រឹងការអប់រំផ្លូវចិត្ត ណែនាំស្មារតី និងទទួលបានការបង្រៀនឱ្យយល់កាន់តែច្បាស់ពីគោលធម៌ ការអនុវត្តធម៌ និងរបៀបរស់នៅប្រកបដោយគុណធម៌ខ្ពស់ក្នុងសង្គម។" រាល់ព្រឹកព្រលឹម និងពេលល្ងាច វត្តតែងតែលាន់ឮនូវស័ព្ទធម៌សូត្រមន្តយ៉ាងពីរោះរណ្ដំ ដែលជាការរំលឹក និងពង្រឹងសតិអារម្មណ៍ពុទ្ធបរិស័ទឲ្យមានចិត្តស្ងប់ និងឆ្ពោះទៅរកសេចក្តីល្អ។ ក្រៅពីនេះ វត្តក៏ជា កន្លែងដ៏សំខាន់ និងជាទីប្រជុំធំសម្រាប់រៀបចំពិធីបុណ្យទាននានា ទៅតាមប្រពៃណីជាតិ និងជំនឿសាសនា ដែលត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកពេញមួយឆ្នាំ។ ពិធីទាំងនោះរួមមាន បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីឧទ្ទិសកុសលដល់បុព្វបុរស, បុណ្យកឋិនទាន ដែលជាបុណ្យប្រគេនចីវរដល់ព្រះសង្ឃ, បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាការឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។ បុណ្យវិសាខបូជា ដែលរំលឹកដល់កំណើត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ, និងពិធីបូជាផ្សេងៗទៀតជាច្រើន។ ក្នុងពិធីបុណ្យនីមួយៗ វត្តដើរតួជាអ្នកដឹកនាំ អ្នកសម្របសម្រួល និងជាទីប្រជុំស្នូល ដែលជួយឲ្យពិធីទាំងអស់ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមក្បួនខ្នាតសាសនា និងប្រពៃណីខ្មែរ ដោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងចាស់ទាំងក្មេង។ វត្តអារាមជា មណ្ឌលបណ្តុះបណ្តាល និងបង្ហាត់បង្រៀនព្រះសង្ឃអ្នកបួសថ្មីៗឲ្យយល់ដឹងពីវិន័យព្រះពុទ្ធសាសនា ការសិក្សាព្រះត្រៃបិដកយ៉ាងស៊ីជម្រៅ និងការប្រតិបត្តិធម៌ដោយខ្ជាប់ខ្ជួន។ ព្រះសង្ឃដែលនិមន្តចូលបួសរៀនធម៌វិន័យ និងចំណេះដឹងទូទៅក្នុងវត្ត ត្រូវបានបង្ហាត់បង្រៀនដោយផ្ទាល់ពីព្រះចៅអធិការ ដែលមានការចេះដឹងខ្ពង់ខ្ពស់។ វត្តមួយចំនួនធំនៅកម្ពុជាក៏មាន សាលាបាលី ដែលបណ្ដុះបណ្ដាលព្រះសង្ឃឲ្យចេះដឹងជ្រៅជ្រះក្នុងភាសាបាលី ព្រះធម៌វិន័យ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដើម្បីក្លាយជាធនធានព្រះសង្ឃដ៏មានតម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះ វត្តក៏ជា សាលារៀនធម៌ដ៏សំខាន់ សម្រាប់កុមារ និងពុទ្ធបរិស័ទទូទៅ ដែលមិនមែនជាអ្នកបួស។ តាមរយៈសាលាធម្មសភា ឬកម្មវិធីសិក្សាធម៌ផ្សេងៗ ដែលតែងតែបើកបង្រៀននៅថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យជាតិ កុមារ និងអ្នកមានជំនឿអាចមកសិក្សារៀនសូត្រពីធម៌វិន័យ ពុទ្ធប្រវត្តិ សីលធម៌ ទស្សនៈវិជ្ជាព្រះពុទ្ធសាសនា និងរឿងព្រេងអប់រំផ្សេងៗ។ កម្មវិធីសិក្សាទាំងនេះជួយ ពង្រឹងស្មារតី អភិវឌ្ឍគុណធម៌ផ្ទាល់ខ្លួន ដូចជាការចេះអត់ធ្មត់ ការគោរពចាស់ទុំ ការចេះជួយគ្នាទៅវិញទៅមក និងយល់ដឹងពីសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃប្រកបដោយសុខដុមរមនា។ ការអប់រំពីវត្តជួយបណ្ដុះបណ្ដាលពលរដ្ឋល្អឲ្យចេះរស់នៅចុះសម្រុងគ្នាក្នុងសង្គម និងកាត់បន្ថយអំពើអបាយមុខផ្សេងៗ។ វត្តអារាមដើរតួជា ទីប្រជុំសង្គម ដ៏សំខាន់ ដែលប្រជាពលរដ្ឋអាចមកជួបជុំគ្នា ប្រាស្រ័យទាក់ទង និងពិភាក្សាគ្នាអំពីកិច្ចការផ្សេងៗរបស់សហគមន៍។ ព្រះសង្ឃតែងតែដើរតួជាអ្នកសម្របសម្រួល ជាទីប្រឹក្សា ជាអ្នកផ្ដល់ដំបូន្មានល្អៗ និងជាអ្នកដោះស្រាយបញ្ហាផ្ទាល់ខ្លួន ឬជម្លោះតូចៗនៅក្នុងសហគមន៍ ដោយប្រើប្រាស់គោលការណ៍ធម៌ និងការអត់អោន។ ព្រះសង្ឃ និងគណៈកម្មការវត្តតែងតែរៀបចំកម្មវិធីសប្បុរសធម៌ ដូចជាការរៃអង្គាសថវិកាជួយដល់អ្នកក្រីក្រ កុមារកំព្រា ជនពិការ ឬជនរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។ លើសពីនេះ វត្តក៏ជាកន្លែងផ្ដល់ ទីជម្រកបណ្ដោះអាសន្ន ដល់ជនដែលជួបការលំបាក ឬគ្មានផ្ទះសម្បែង ព្រមទាំងជាទីពឹងពាក់ផ្លូវចិត្តពេលមានទុក្ខភ័យ។ ការជួយគ្នាទៅវិញទៅមក ក្នុងសហគមន៍ តាមរយៈការរៀបចំការងារស្ម័គ្រចិត្ត ការសម្អាតបរិស្ថានវត្ត និងភូមិ ការបណ្ដុះបណ្ដាលជំនាញខ្លីៗ ឬការរៀបចំវេទិកាសាធារណៈដើម្បីពិភាក្សា និងដោះស្រាយបញ្ហាសង្គម។ ជាកន្លែងដែលប្រជាពលរដ្ឋអាចរួមចំណែកជាកម្លាំងកាយចិត្ត ទ្រព្យធន និងគំនិត ដើម្បីរួមគ្នាកសាងសហគមន៍ឲ្យកាន់តែរីកចម្រើន។ ទីវត្តអារាមជា បណ្ណាល័យចំណេះដឹង ដ៏សំខាន់ទាំងផ្លូវធម៌ និងផ្លូវវប្បធម៌ ដែលមិនអាចកាត់ថ្លៃបាន។ មានទីតាំងសម្រាប់រក្សាទុកឯកសារប្រវត្តិសាស្ត្រនានាដែលបានចារនៅលើស្លឹករឹត ឬសរសេរជាភាសាបាលី សំស្ក្រឹត និងខ្មែរបុរាណ។ ឯកសារទាំងនេះគឺជាភស្តុតាងដ៏រស់រវើកនៃអរិយធម៌ខ្មែរដ៏យូរលង់។ ចំណែកឯផ្នែកវប្បធម៌វិញ វត្តក៏ជា ទីកន្លែងបង្ហាញពីសិល្បៈ ស្ថាបត្យកម្ម និងក្បាច់រចនាខ្មែរ ដ៏វិចិត្រ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងស្នាដៃដ៏អស្ចារ្យរបស់ដូនតា។ រូបសំណាក់ គំនូរបុរាណ និងចម្លាក់នៅលើជញ្ជាំងវត្តតែងតែពណ៌នាពីរឿងរ៉ាវពុទ្ធប្រវត្តិ រឿងរាមកេរ្តិ៍ ឬរឿងព្រេងនិទានខ្មែរ ដែលជាមរតកវប្បធម៌ដ៏សម្បូរបែប។ ការគង់នៅរបស់ព្រះសង្ឃ ការរៀនសូត្រពីគម្ពីរដីកា និងការប្រារព្ធពិធីបុណ្យផ្សេងៗ គឺជាការបន្តវេននូវទំនៀមទម្លាប់ ប្រពៃណី ជំនឿ សិល្បៈនៃការស្លៀកពាក់ របាំ និងតន្ត្រីខ្មែរដ៏ផូរផង់។ តាមរយៈវត្ត ក្មេងៗ និងមនុស្សធំអាចរៀនសូត្រដោយផ្ទាល់ពីប្រវត្តិសាស្ត្រ សិល្បៈ ភាសា ទំនៀមទម្លាប់ និងវប្បធម៌របស់ខ្លួន ដែលជួយថែរក្សាកេរ្តិ៍ដំណែលជាតិឲ្យបានគង់វង្ស និងបន្តទៅកាន់មនុស្សជំនាន់ក្រោយ។ វត្តដើរតួជាសារមន្ទីរជីវិត និងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដ៏សំខាន់សម្រាប់អ្នកសិក្សា និងអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ។ សរុបមក វត្តអារាមនៅកម្ពុជាមិនមែនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ តែជា បេះដូងនៃសហគមន៍ ដែលផ្ដល់នូវសេចក្តីសុខផ្លូវចិត្ត ពង្រឹងសាមគ្គីភាព បណ្ដុះចំណេះដឹង និងថែរក្សាវប្បធម៌ប្រពៃណីជាតិឲ្យបានគង់វង្សស្ថិតស្ថេរជារៀងរហូត។ តួនាទីរបស់វត្តគឺមានលក្ខណៈពហុមុខងារ គ្រប់ជ្រុងជ្រោយ និងមិនអាចកាត់ផ្ដាច់បានពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ វត្តគឺជា សសរទ្រូងដ៏រឹងមាំ ដែលទ្រទ្រង់អត្តសញ្ញាណ និងព្រលឹងជាតិខ្មែរ។